បន្ទាប់ពីការដួលរំលំនៃរបបសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់កាប់អំណាចពេញផ្ទៃប្រទេស។ នៅដើមឆ្នាំ១៩៧៦ រដ្ឋធម្មនុញ្ញនៃកម្ពុជាប្រជាធិបតេយ្យត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។ រដ្ឋធម្មនុញ្ញថ្មីនេះបានប្តូរឈ្មោះប្រទេសពី «សាធារណរដ្ឋខ្មែរ» មកជា «កម្ពុជាប្រជាធិបតេយ្យ» វិញ។ រដ្ឋសភាតំណាងប្រជាជនកម្ពុជាត្រូវបានបង្កើតឡើង ដែលមានសមាជិក ២៥០ រូប មកពីមហាជនកសិករ កម្មករ និងកងទ័ពបដិវត្តន៍។ នៅខែមេសា ឆ្នាំ១៩៧៦ សម្ដេចព្រះ នរោត្តម សីហនុ បានលាលែងពីតំណែងជាប្រមុខរដ្ឋ ហើយត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំឃាំងក្នុងព្រះបរមរាជវាំង។ ខៀវ សំផន ត្រូវបានតែងតាំងជាប្រធានគណៈប្រធានរដ្ឋ ឬ ប្រមុខរដ្ឋ ជំនួសសម្ដេចព្រះ នរោត្តម សីហនុ។ ប៉ុល ពត ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ដែលជាអ្នកកាន់អំណាចសម្រេចខ្ពស់បំផុតក្នុងរដ្ឋាភិបាល។ នួន ជា ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាតំណាងប្រជាជន។ រដ្ឋាភិបាលនេះត្រូវបានដឹកនាំដោយអង្គការសម្ងាត់មួយដែលគេហៅថា «អង្គការលើ» ឬបក្សកុម្មុយនីស្តកម្ពុជា។ រាល់ការសម្រេចចិត្តសំខាន់ៗរបស់រដ្ឋាភិបាល មិនត្រូវបានធ្វើឡើងតាមរយៈរដ្ឋសភាឡើយ ប៉ុន្តែធ្វើឡើងដោយផ្ទាល់ពីមជ្ឈិមបក្ស។ រចនាសម្ព័ន្ធដឹកនាំរបស់ខ្មែរក្រហមមានលក្ខណៈជាពីរស្រទាប់ គឺរចនាសម្ព័ន្ធបក្ស (ជាសម្ងាត់) និងរចនាសម្ព័ន្ធរដ្ឋ (ដែលជារូបភាពខាងក្រៅ)។ អំណាចពិតប្រាកដគឺស្ថិតនៅក្នុងដៃ «គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា»។ ស្ថាប័នខ្ពស់បំផុតក្នុងបក្សគឺ «គណៈអចិន្ត្រៃយ៍មជ្ឈិមបក្ស» ដែលមានសមាជិកសំខាន់ៗដូចជា ប៉ុល ពត, នួន ជា, អៀង សារី និង វន់ វ៉េត។ ប៉ុល ពត មានតួនាទីជាលេខាបក្ស ចំណែក នួន ជា ជាអនុលេខាបក្ស។ សម្រាប់ការគ្រប់គ្រងដែនដី ប្រទេសទាំងមូលត្រូវបានបែងចែកជា «ភូមិភាគ» ជំនួសឱ្យខេត្ត។ ភូមិភាគសំខាន់ៗរួមមាន៖ ភូមិភាគបូព៌ា (តំបន់២០៣), ភូមិភាគនិរតី (តំបន់៤០៥), ភូមិភាគពាយព្យ (តំបន់៥៦០) និងភូមិភាគឧត្តរ។ នៅក្រោមភូមិភាគ គឺបែងចែកជា «តំបន់», «ស្រុក», «ឃុំ» និង «សហករណ៍»។ «សហករណ៍» គឺជាអង្គភាពមូលដ្ឋានដែលគ្រប់គ្រងជីវភាពប្រជាជនទាំងការហូបចុក និងការធ្វើការងារ។ រចនាសម្ព័ន្ធយោធាត្រូវបានបែងចែកជា ៣ កម្រិត៖ កងទ័ពស្រុក, កងទ័ពតំបន់ និងកងទ័ពមជ្ឈិម (ឬ កងទ័ពស្រួច)។ ស្ថាប័នសន្តិសុខដែលគេស្គាល់ថា «សន្តិបាល» មានភារកិច្ចតាមដាន និងកម្ចាត់ខ្មាំងផ្ទៃក្នុង ដែលមានមន្ទីរស-២១ ជាមជ្ឈមណ្ឌលធំ។ ដើមកំណើតពិតប្រាកដនៃចលនាកុម្មុយនីស្តនៅកម្ពុជា គឺចេញមកពី «បក្សបដិវត្តន៍ប្រជាជនកម្ពុជា» ដែលបង្កើតឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៥១។ បក្សនេះត្រូវបានបង្កើតឡើងក្រោមការណែនាំ និងការគាំទ្រពីបក្សកុម្មុយនីស្តឥណ្ឌូចិន (ដឹកនាំដោយវៀតណាម)។ ទោះជាយ៉ាងណា បន្ទាប់ពី ប៉ុល ពត ឡើងកាន់អំណាចក្នុងបក្ស លោកបានព្យាយាមផ្ដាច់ខ្លួនពីឥទ្ធិពលវៀតណាម។ នៅឆ្នាំ១៩៦០ មហាសន្និបាតបក្សមួយត្រូវបានធ្វើឡើងនៅភ្នំពេញ ដែលប្តូរឈ្មោះបក្សមកជា «បក្សពលករកម្ពុជា»។ ក្រោយមកនៅឆ្នាំ១៩៦៦ ឈ្មោះបក្សត្រូវបានប្តូរម្ដងទៀតមកជា «បក្សកុម្មុយនីស្តកម្ពុជា»។ ដើម្បីបង្ហាញថាបក្សរបស់ខ្លួនមិនមែននៅក្រោមវៀតណាម ខ្មែរក្រហមបានសម្រេចផ្លាស់ប្តូរថ្ងៃកំណើតបក្សជាផ្លូវការ។ ខ្មែរក្រហមបានកំណត់យកឆ្នាំ១៩៦០ ជាឆ្នាំកំណើតបក្សវិញ ដោយចាត់ទុកថាឆ្នាំ១៩៥១ គឺជាសមិទ្ធផលនៃឥទ្ធិពលបរទេស (គឺវៀតណាម)។ ការផ្លាស់ប្តូរថ្ងៃកំណើតបក្សនេះ ត្រូវបានប្រកាសជាសាធារណៈនៅខែកញ្ញា ឆ្នាំ១៩៧៧ ក្នុងឱកាសខួបលើកទី១៧ នៃបក្ស។ ប៉ុល ពត ចង់បញ្ជាក់ថា បក្សកុម្មុយនីស្តកម្ពុជាកើតចេញពីការតស៊ូដោយខ្លួនឯងពិតប្រាកដ និងមានឯករាជ្យម្ចាស់ការ។ ការកែប្រែប្រវត្តិសាស្ត្របក្សនេះ ក៏ជាចំណុចចាប់ផ្ដើមនៃជម្លោះមនោគមវិជ្ជាដ៏ខ្លាំងក្លាជាមួយវៀតណាម ដែលនាំឱ្យមានសង្គ្រាមនៅឆ្នាំ១៩៧៨។ រចនាសម្ព័ន្ធរបស់កម្ពុជាប្រជាធិបតេយ្យគឺផ្អែកលើគោលការណ៍ «មជ្ឈការប្រជាធិបតេយ្យ» ប៉ុន្តែជាក់ស្ដែងគឺជាមជ្ឈការផ្ដាច់ការ។ អំណាចត្រូវបានប្រមូលផ្ដុំនៅមជ្ឈិម ហើយសេចក្ដីសម្រេចត្រូវបានបញ្ជូនមកថ្នាក់ក្រោមឱ្យអនុវត្តតាម។ មិនមានប្រព័ន្ធតុលាការ ឬច្បាប់ការពារសិទ្ធិបុគ្គលឡើយ គឺមានតែ «វិន័យអង្គការ»។ អ្នកដែលរំលោភលើវិន័យ ឬមិនអនុវត្តតាមរចនាសម្ព័ន្ធចាត់តាំង ត្រូវបានចាត់ទុកថាជាខ្មាំង។ ការរៀបចំរចនាសម្ព័ន្ធនេះបានធ្វើឱ្យខ្មែរក្រហមអាចគ្រប់គ្រងប្រជាជនរាប់លាននាក់បានយ៉ាងណែនក្នុងដៃ។ សរុបមក របបកម្ពុជាប្រជាធិបតេយ្យគឺជាការពិសោធន៍នយោបាយដ៏បរាជ័យបំផុត ដែលប្រើប្រាស់រចនាសម្ព័ន្ធផ្ដាច់ការដើម្បីគ្រប់គ្រងមនុស្ស។